រីឯស្លឹកក្រូចសើច គឺមានក្លិនក្រអូបឈ្ងុយខ្លាំង ហើយក៏វាជាគ្រឿងផ្សំដ៏ពេញនិយម និងមិនអាចខ្វះបានក្នុងមុខម្ហូបខ្មែរ។ ក្លិនរបស់ស្លឹកក្រូចសើចគឺក្រអូបឈ្ងុយកាន់តែខ្លាំង នៅពេលដែលស្លឹកត្រូវបានហែក កាត់ ឬបុក។ ជាទូទៅ គេប្រើស្លឹកក្រូចសើចទាំងមូល ឬហែកដើម្បីបង់ក្នុងសម្លដូចជា សម្លប្រហើរជាដេីម។ ជួនកាលគេយកស្លឹកក្រូចសើចហាន់ជាសរសៃល្អិតៗ រោយពីលើមុខម្ហូបជាការតុបតែង និងបង្កើនក្លិនឈ្ងុយពេលទទួលទាន។